អន្ទាក់ត្រីធ្វើពីឫស្សី គឺជាឧបករណ៍នេសាទប្រពៃណីដ៏សំខាន់ដែលបានប្រើប្រាស់តាំងពីបុរាណកាលមកម្ល៉េះនៅកម្ពុជា ជាពិសេសនៅតាមតំបន់បឹងទន្លេសាប និងតាមដងទន្លេធំៗ។ នេះមិនត្រឹមតែជាឧបករណ៍សម្រាប់ការចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ដែលបង្ហាញពីភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរក្នុងការសម្របខ្លួនជាមួយធម្មជាតិ។ អន្ទាក់ត្រីដែលធ្វើពីឫស្សីមានច្រើនប្រភេទខុសៗគ្នាទៅតាមទំហំ រូបរាង បច្ចេកទេសប្រើប្រាស់ និងប្រភេទត្រីដែលចង់ចាប់។ ប្រភេទសំខាន់ៗនៃអន្ទាក់ត្រីរួមមាន លប ចម្រឹង និងទ្រូ។ លប គឺជាប្រភេទអន្ទាក់ត្រីដែលធ្វើពីឫស្សីដ៏ពេញនិយមមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការនេសាទប្រពៃណី។ លបជាទូទៅមានរូបរាងប្លែកៗគ្នាដូចជាបំពង់ទ្រវែង រាងបួនជ្រុងវែង ឬរាងមូលវែង។ វាមានទំហំខុសៗគ្នាខ្លាំងណាស់ ពោលគឺចាប់ពីទំហំតូចៗសម្រាប់ចាប់ត្រីល្អិតរហូតដល់ទំហំធំល្មមសម្រាប់ចាប់ត្រីមានទំហំមធ្យម។ ចំណុចពិសេសរបស់លបគឺវាមានមាត់ចូលមួយ ឬច្រើន ដែលអ្នកនេសាទហៅថា កោណច្រក។ កោណច្រកនេះមានរាងស្រួចចូលទៅខាងក្នុងអន្ទាក់ ដែលធ្វើឲ្យត្រីងាយស្រួលហែលចូលទៅរកចំណី ឬទីជម្រក ប៉ុន្តែពិបាកនឹងចេញមកវិញ។ ពេលត្រីចូលតាមមាត់នេះហើយ វានឹងជាប់នៅខាងក្នុងអន្ទាក់នោះ។ គេអាចដាក់លបនៅតាមទីតាំងផ្សេងៗគ្នាដូចជាតាមព្រែក រួមស្មៅទឹក ឬកន្លែងណាដែលមានចរន្តទឹកហូរតិចៗដែលជាទីជម្រកឬផ្លូវត្រីឆ្លងកាត់។ ពេលខ្លះ គេក៏ដាក់នុយមួយចំនួននៅខាងក្នុងលបដើម្បីទាក់ទាញត្រីឲ្យចូលកាន់តែច្រើន។ ចម្រឹង គឺជាប្រភេទអន្ទាក់ឫស្សីមួយទៀតដែលមានលក្ខណៈខុសប្លែកពីលប ជាពិសេសទាក់ទងនឹងទំហំ និងប្រភេទត្រីដែលអាចចាប់បាន។ ចម្រឹងមានទំហំធំជាងលបច្រើន។ វាអាចមានរាងបួនជ្រុងទ្រវែង ឬរាងមូលធំ ហើយត្រូវបានរចនាឡើងជាពិសេសសម្រាប់ចាប់ត្រីធំៗដូចជាត្រីរស់ ត្រីឆ្តោ ឬត្រីផ្ទក់ជាដើម។ ស្រដៀងទៅនឹងលបដែរ ចម្រឹងក៏មានមាត់ចូលដែលធ្វើឲ្យត្រីពិបាកនឹងចេញមកវិញនៅពេលដែលវាបានចូលទៅខាងក្នុង។ ទោះជាយ៉ាងណា រចនាសម្ព័ន្ធរបស់ចម្រឹងមានលក្ខណៈរឹងមាំជាង ដើម្បីទប់ទល់នឹងកម្លាំងត្រីធំៗ និងចរន្តទឹក។ ចម្រឹងច្រើនត្រូវបានគេដាក់នៅកន្លែងដែលមានទឹកហូរខ្លាំងដូចជាមាត់ព្រែក មាត់ទន្លេ ឬតាមកន្លែងដែលគេដឹងថាជាផ្លូវត្រីចេញចូលនៅរដូវទឹកឡើងឬទឹកសម្រក។ ទីតាំងបែបនេះធ្វើឲ្យត្រីធំៗងាយចូលក្នុងអន្ទាក់។ ទ្រូ គឺជាប្រភេទអន្ទាក់ឫស្សីដ៏ពិសេសមួយទៀត ដែលមានលក្ខណៈប្លែកពីលបនិងចម្រឹង។ វាត្រូវបានរចនាឡើងសម្រាប់ការនេសាទនៅក្នុងបរិយាកាសជាក់លាក់។ ទ្រូមានរាងមូលធំ ហើយជាទូទៅមានកម្ពស់ខ្ពស់ អាចដល់កម្ពស់មនុស្សពេញវ័យក៏មាន។ ចំណុចពិសេសមួយរបស់វាគឺមានមាត់ចូលនៅផ្នែកខាងក្រោមឬផ្នែកកណ្តាលនៃទ្រូ។ ទំហំរបស់ទ្រូក៏ប្រែប្រួលទៅតាមតំបន់ភូមិសាស្ត្រនិងប្រភេទត្រីដែលអ្នកនេសាទចង់ចាប់។ ទ្រូត្រូវបានត្បាញយ៉ាងរឹងមាំពីឫស្សី ទាំងបន្ទះឫស្សីរាបស្មើ និងទាំងកំណាត់ឫស្សីមូលៗតូចៗ ដើម្បីបង្កើនភាពធន់។ មាត់ចូលរបស់វាមានលក្ខណៈពិសេសត្រង់ថាវាអាចបត់បែនបានពេលត្រីចូល ហើយបិទទៅវិញដោយខ្លួនឯងដើម្បីទប់ត្រីកុំឲ្យចេញ។ ទ្រូច្រើនត្រូវបានគេដាក់នៅតាមតំបន់ទឹករាក់តាមបឹងទន្លេសាប តំបន់ដែលមានគុម្ពោតព្រៃទឹកលិច ឬកន្លែងណាដែលគេដឹងថាមានត្រីច្រើននៅរដូវទឹកឡើង។ ពេលដែលត្រីចូលជាប់ក្នុងទ្រូ អ្នកនេសាទអាចលូកដៃចូលទៅចាប់ត្រីបានពីខាងលើទ្រូដោយងាយស្រួល។ ការជ្រើសរើសឫស្សីត្រឹមត្រូវ គឺជាជំហានដំបូងបំផុតនិងជាគន្លឹះដ៏សំខាន់ដើម្បីធានាថាអន្ទាក់ត្រីដែលកែច្នៃបាននោះមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ហើយធន់នឹងកត្តាធម្មជាតិដូចជាទឹកនិងសត្វល្អិត។ អ្នកនេសាទដែលមានបទពិសោធន៍យល់ច្បាស់ពីសារៈសំខាន់នៃការជ្រើសរើសឫស្សីត្រឹមត្រូវ។ ពួកគាត់តែងជ្រើសរើសប្រភេទឫស្សីជាក់លាក់សម្រាប់ធ្វើអន្ទាក់ដោយផ្អែកលើគុណភាពនិងភាពធន់របស់វា។ ប្រភេទឫស្សីដែលនិយមប្រើរួមមាន ឫស្សីស្រាល ឫស្សីផ្អែម និងឫស្សីទាស់។ ឫស្សីទាំងនេះត្រូវបានគេជ្រើសរើសដោយសារតែវាមានលក្ខណៈពិសេសៗដែលចាំបាច់សម្រាប់ឧបករណ៍នេសាទក្នុងទឹក។ ឫស្សីទាំងនេះមិនងាយពុកផុយឡើយ ទោះបីជាត្រូវត្រាំក្នុងទឹករយៈពេលយូរក៏ដោយ។ វាមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងសម្ពាធទឹកនិងកម្លាំងរបស់ត្រីដែលជាប់។ ឫស្សីប្រភេទនេះធន់នឹងការបំផ្លាញដោយសត្វល្អិតដែលអាចធ្វើឲ្យអន្ទាក់ឆាប់ខូចនិងមិនអាចប្រើការបាន។ ក្រៅពីការជ្រើសរើសប្រភេទឫស្សីត្រឹមត្រូវ ការពិនិត្យមើលអាយុនិងលក្ខណៈរាងកាយរបស់ដើមឫស្សីនីមួយៗក៏សំខាន់ខ្លាំងណាស់ដែរ ដើម្បីធានាថាអន្ទាក់មានគុណភាពល្អនិងប្រើប្រាស់បានយូរ។ ឫស្សីដែលត្រូវជ្រើសរើសគួរតែមានអាយុចាស់បន្តិច មិនខ្ចីពេក។ ឫស្សីខ្ចីមានជាតិទឹកច្រើនដែលធ្វើឲ្យវាងាយនឹងពុកផុយឆាប់នៅពេលដែលប៉ះពាល់នឹងទឹកជាប្រចាំ ឫស្សីចាស់មានសរសៃរឹងមាំជាង។ ត្រូវជ្រើសរើសដើមឫស្សីដែលមានប្រហោងតូច ឬមានសាច់ណែន កុំឲ្យប្រហោងធំពេក។ ឫស្សីដែលមានប្រហោងធំពេកងាយនឹងបាក់បែក ឬខូចនៅពេលមានសម្ពាធ។ ដើមឫស្សីគួរតែមានលក្ខណៈត្រង់ល្អ ដែលងាយស្រួលក្នុងការកែច្នៃបំបែក និងត្បាញជារូបរាងអន្ទាក់តាមបច្ចេកទេស។ ត្រូវប្រាកដថាដើមឫស្សីនោះគ្មានដង្កូវស៊ីពីខាងក្នុង។ ដង្កូវស៊ីអាចធ្វើឲ្យឫស្សីឆាប់ខូចទ្រង់ទ្រាយនិងបាត់បង់គុណភាព ដែលធ្វើឲ្យអន្ទាក់មិនអាចប្រើប្រាស់បានយូរ។ ឫស្សីដែលល្អបំផុតគឺមានសាច់ក្រាស់ រឹងមាំ និងមានសរសៃល្អ។ លក្ខណៈទាំងនេះជួយឲ្យអន្ទាក់មានភាពធន់បានយូរទៅនឹងបរិស្ថានក្នុងទឹក។ ការកែច្នៃឫស្សីទៅជាអន្ទាក់ត្រីមិនមែនជារឿងងាយស្រួលនោះទេ។ វាទាមទារនូវជំនាញដែលបន្តពីដូនតា ការអត់ធ្មត់ និងភាពប៉ិនប្រសប់ខ្ពស់ដើម្បីបង្កើតឧបករណ៍នេសាទដែលមានប្រសិទ្ធភាពពិតប្រាកដ។ បន្ទាប់ពីការជ្រើសរើសឫស្សីដែលមានគុណភាពបានត្រឹមត្រូវហើយ ជំហានដំបូងក្នុងបច្ចេកទេសកែច្នៃគឺការត្រៀមឫស្សីមុននឹងយកទៅប្រើប្រាស់។ អ្នកកែច្នៃនឹងកាប់ឫស្សីពីព្រៃ ឬចម្ការ រួចយកមកហាលថ្ងៃឲ្យស្ងួតល្អ។ ដំណើរការហាលនេះមានសារៈសំខាន់ណាស់ ហើយអាចចំណាយពេលប៉ុន្មានថ្ងៃឬសប្តាហ៍ អាស្រ័យលើអាកាសធាតុជាក់ស្តែង។ គោលបំណងសំខាន់នៃការហាលនេះគឺដើម្បីកាត់បន្ថយជាតិសំណើមនៅក្នុងឫស្សីឲ្យបានច្រើនបំផុត។ ការធ្វើបែបនេះជួយការពារកុំឲ្យដង្កូវស៊ី ឬពុកផុយឆាប់នៅពេលដែលអន្ទាក់ត្រូវបានដាក់ក្នុងទឹកជាប្រចាំ។ ឫស្សីដែលស្ងួតល្អនឹងមានភាពធន់បានយូរទៅនឹងបរិស្ថានក្នុងទឹក។ បន្ទាប់ពីឫស្សីត្រូវបានហាលស្ងួតល្អហើយ ជំហានបន្ទាប់ក្នុងដំណើរការកែច្នៃគឺការបំបែក និងចិត។ នេះជាការងារដែលតម្រូវឲ្យមានភាពជាក់លាក់ និងប្រុងប្រយ័ត្ន។ ដំបូង ឫស្សីស្ងួតទាំងនោះត្រូវយកមកបំបែកជាបន្ទះៗតាមទំហំដែលត្រូវការសម្រាប់ធ្វើអន្ទាក់នីមួយៗ មិនថាលប ចម្រឹង ឬទ្រូនោះទេ។ បន្ទាប់មក អ្នកកែច្នៃនឹងប្រើកាំបិត ឬឧបករណ៍ចិតឫស្សីជាក់លាក់ដើម្បីចិតបន្ទះឫស្សីទាំងនោះឲ្យរាបស្មើ និងមានទំហំតាមតម្រូវការ។ ភាពរាបស្មើ និងទំហំត្រឹមត្រូវមានសារៈសំខាន់ណាស់សម្រាប់ការត្បាញ និងចងរចនាសម្ព័ន្ធអន្ទាក់។ លើសពីនេះ ផ្នែកខ្លះនៃឫស្សីក៏ត្រូវចិតឲ្យស្រួចជាពិសេសសម្រាប់ធ្វើជាមាត់ច្រកចូលរបស់អន្ទាក់។ មាត់ច្រកនេះមានលក្ខណៈពិសេសដែលអនុញ្ញាតឲ្យត្រីងាយស្រួលចូល តែពិបាកចេញវិញ។ នេះជាដំណាក់កាលចុងក្រោយ និងជាផ្នែកដែលទាមទារភាពប៉ិនប្រសប់បំផុតក្នុងការកែច្នៃអន្ទាក់ឫស្សី។ បន្ទាប់ពីឫស្សីត្រូវបានបំបែក និងចិតរួចរាល់ អ្នកកែច្នៃចាប់ផ្ដើមប្រមូលផ្ដុំបំណែកទាំងនោះបញ្ចូលគ្នា។ ពួកគាត់ប្រើខ្សែឫស្សី ដែលធ្វើពីសរសៃឫស្សីផ្ទាល់ ឬខ្សែប្លាស្ទិកដែលមានភាពធន់មកចងបន្ទះឫស្សីទាំងនោះបញ្ចូលគ្នាដោយដៃយ៉ាងល្អិតល្អន់។ ការចងនិងត្បាញនេះត្រូវធ្វើយ៉ាងត្រឹមត្រូវតាមបច្ចេកទេសប្រពៃណី ដើម្បីបង្កើតជារូបរាងអន្ទាក់ដែលចង់បាន មិនថាជាលប ចម្រឹង ឬទ្រូនោះទេ។ ភាពប៉ិនប្រសប់ក្នុងការត្បាញគឺជាចំណុចគន្លឹះដែលកំណត់គុណភាព និងប្រសិទ្ធភាពរបស់អន្ទាក់ត្រីឫស្សី។ ការត្បាញមិនត្រឹមតែជាជំនាញមួយប៉ុណ្ណោះទេ តែជាសិល្បៈដែលតម្រូវឲ្យមានភាពជាក់លាក់ និងបទពិសោធន៍។ ជំនាញត្បាញដ៏ល្អគឺសំខាន់ណាស់ដើម្បីធានាថា រចនាសម្ព័ន្ធអន្ទាក់រឹងមាំ និងជាប់បានយូរ។ ការចង និងត្បាញយ៉ាងហ្មត់ចត់ ជួយឲ្យអន្ទាក់អាចទ្រាំទ្រនឹងកម្លាំងទឹក និងកម្លាំងត្រីដែលជាប់នៅខាងក្នុងបានល្អ។ ភាពល្អិតល្អន់ក្នុងការត្បាញ ជួយបិទបាំងចន្លោះប្រហោងតូចៗ ដែលអាចជាផ្លូវឲ្យត្រីគេចចេញបាន ដូច្នេះបង្កើនប្រសិទ្ធភាពនៃការចាប់ត្រី។ ការដាក់អន្ទាក់ឫស្សីដើម្បីនេសាទត្រីមិនមែនគ្រាន់តែជាការបោះចូលទឹកនោះទេ។ វាជាសិល្បៈមួយដែលទាមទារបទពិសោធន៍ ការយល់ដឹងពីអាកប្បកិរិយារបស់ត្រី និងការពិនិត្យមើលស្ថានភាពទឹកជាក់ស្តែង។ នេះជាដំណាក់កាលសំខាន់ៗក្នុងការដាក់និងប្រើប្រាស់អន្ទាក់ ការជ្រើសរើសទីតាំង ការប្រើប្រាស់នុយ ការពិនិត្យនិងដោះត្រី។ ការដាក់អន្ទាក់ឫស្សីមិនមែនចេះតែដាក់នោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រមួយដែលតម្រូវឲ្យមានបទពិសោធន៍ និងការយល់ដឹងពីធម្មជាតិរបស់ត្រី។ ការជ្រើសរើសទីតាំងត្រឹមត្រូវគឺជាកត្តាកំណត់ជោគជ័យនៃការនេសាទយ៉ាងខ្លាំង។ អ្នកនេសាទតែងដាក់អន្ទាក់នៅតាមទីតាំងយុទ្ធសាស្ត្រដូចជា ផ្លូវត្រីចេញចូលជាប្រចាំ តាមព្រែក រូងឬគុម្ពោតព្រៃដែលមានទឹកលិច និងតំបន់ដែលមានចរន្តទឹកហូរល្មម។ ផ្លូវត្រីចេញចូលជាប្រចាំ នេះសំដៅដល់តំបន់ដែលត្រីនិយមហែលឆ្លងកាត់ជារៀងរាល់ថ្ងៃដើម្បីស្វែងរកចំណី ឬផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។ ការដឹងពីផ្លូវត្រីគឺជាចំណេះដឹងសំខាន់របស់អ្នកនេសាទ។ ទីតាំងទាំងនេះជាកន្លែងដែលត្រីចូលចិត្តលាក់ខ្លួនដើម្បីគេចពីសត្រូវ ឬជាកន្លែងដែលវារកស៊ីចំណី។ ការដាក់អន្ទាក់នៅទីនេះអាចចាប់ត្រីបានច្រើន។ កន្លែងដែលមានចរន្តទឹកហូរល្មមក៏ជាទីតាំងដ៏ល្អដែរ ព្រោះត្រីចូលចិត្តហែលកាត់ទីនោះដើម្បីរកចំណីដែលបណ្តែតមកតាមទឹក ឬសម្រាប់ផ្លាស់ទី។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការនេសាទ ជួនកាលអ្នកនេសាទក៏ប្រើប្រាស់នុយមួយចំនួននៅខាងក្នុងអន្ទាក់ឫស្សីរបស់ពួកគេដើម្បីទាក់ទាញត្រីឲ្យចូល។ ការជ្រើសរើសនុយគឺអាស្រ័យលើប្រភេទត្រីដែលចង់ចាប់ ព្រោះត្រីនីមួយៗមានចំណីចំណូលចិត្តខុសៗគ្នា។ នុយទាំងនោះអាចមានភាពខុសៗគ្នា ចំណីត្រីប្រភេទខ្លះ ត្រីនិយមស៊ីជាប្រចាំមានសត្វល្អិតតូចៗ ដូចជាកណ្ដូប កណ្ដៀង ឬដង្កូវជាដើម។ ឬសូម្បីតែបំណែកត្រីងាប់ក៏មាន ត្រីខ្លះចូលចិត្តស៊ីត្រីផ្សេងទៀតដែលងាប់។ ការដាក់នុយនេះគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយដែលជួយបង្កើនឱកាសក្នុងការទាក់ទាញត្រីដែលឃ្លានឲ្យហែលចូលអន្ទាក់បានយ៉ាងច្រើន។ ដើម្បីទទួលបានផលនេសាទល្អ និងរក្សាប្រសិទ្ធភាពនៃអន្ទាក់ ការពិនិត្យនិងដោះត្រីគឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំសម្រាប់អ្នកនេសាទ។ ជាទូទៅ គេអាចពិនិត្យអន្ទាក់មួយថ្ងៃម្តង ឬពីរថ្ងៃម្តង អាស្រ័យលើប្រភេទអន្ទាក់ ស្ថានភាពទឹក និងបទពិសោធន៍។ នៅពេលពិនិត្យ ពួកគាត់នឹងដោះយកត្រីដែលជាប់នៅខាងក្នុងអន្ទាក់ដោយប្រុងប្រយ័ត្នបំផុត។ ប្រសិនបើអន្ទាក់ខូច វានឹងត្រូវការការជួសជុលបន្ថែម ដែលអាចចំណាយពេលនិងកម្លាំង។ បន្ទាប់ពីដោះត្រីរួច ពួកគាត់នឹងរៀបចំអន្ទាក់ឡើងវិញភ្លាមៗសម្រាប់ចាប់ត្រីបន្តទៀត។ នេះជាផ្នែកមួយនៃវដ្តការងារប្រចាំថ្ងៃរបស់អ្នកនេសាទដែលបង្ហាញពីភាពឧស្សាហ៍ព្យាយាមរបស់ពួកគេ។ អន្ទាក់ត្រីធ្វើពីឫស្សីមិនមែនត្រឹមតែជាឧបករណ៍នេសាទធម្មតានោះទេ ប៉ុន្តែវាមានសារៈសំខាន់ដ៏ជ្រាលជ្រៅសម្រាប់សហគមន៍នេសាទ និងបរិស្ថាន។ សម្រាប់គ្រួសារអ្នកនេសាទ អន្ទាក់ឫស្សីមានសារៈសំខាន់ណាស់ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ អន្ទាក់ឫស្សីដើរតួជាប្រភពសំខាន់ក្នុងការរកចំណូលសម្រាប់គ្រួសារអ្នកនេសាទ។ ត្រីដែលចាប់បានពីអន្ទាក់ទាំងនោះត្រូវបានលក់ចេញទៅកាន់ទីផ្សារ ឬឈ្មួញកណ្តាលដើម្បីប្តូរយកប្រាក់កម្រៃ។ លើសពីនេះ ត្រីដែលចាប់បានក៏ជាប្រភពអាហារប្រចាំថ្ងៃដ៏សំខាន់ផងដែរ។ វាផ្តល់នូវប្រូតេអ៊ីនចាំបាច់សម្រាប់សុខភាពគ្រួសារ ហើយជួយធានាសន្តិសុខស្បៀងក្នុងសហគមន៍ ជាពិសេសនៅតំបន់ដាច់ស្រយាលដែលការទទួលបានអាហារផ្សេងៗមានកម្រិត។ អន្ទាក់ត្រីដែលធ្វើពីឫស្សីមិនត្រឹមតែជាឧបករណ៍នេសាទប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ណាស់ចំពោះនិរន្តរភាពបរិស្ថានផងដែរ។ ជាទូទៅ ការប្រើប្រាស់អន្ទាក់ឫស្សីមានផលប៉ះពាល់តិចតួចដល់បរិស្ថានបើប្រៀបធៀបទៅនឹងឧបករណ៍នេសាទទំនើបៗមួយចំនួន។ ឧទាហរណ៍ វាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចជាសំណាញ់អូសទ្រង់ទ្រាយធំដែលអាចបំផ្លាញជម្រកត្រី និងចាប់ត្រីដោយគ្មានការរើសអើង ឬឧបករណ៍ដែលប្រើសារធាតុគីមីដែលអាចបំពុលទឹកនោះទេ។ មូលហេតុចម្បងគឺដោយសារអន្ទាក់ឫស្សីធ្វើពីវត្ថុធាតុធម្មជាតិទាំងស្រុង។ ឫស្សីអាចបំបែកបានតាមធម្មជាតិនៅពេលដែលវាខូច ឬលែងប្រើប្រាស់បានទៀត។ នេះជួយកាត់បន្ថយការបំពុលបរិស្ថានទឹកបានយ៉ាងច្រើន ហើយរក្សាបាននូវតុល្យភាពអេកូឡូស៊ីក្នុងប្រព័ន្ធអេកូឡូស៊ីទឹកសាប។ វាជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ខ្មែរ ដែលបានបន្តតៗគ្នាពីដូនតារហូតមកដល់បច្ចុប្បន្ន។ អន្ទាក់ឫស្សីបង្ហាញយ៉ាងច្បាស់ពីភាពប៉ិនប្រសប់របស់ដូនតាខ្មែរក្នុងការសម្របខ្លួនជាមួយធម្មជាតិ និងប្រើប្រាស់ធនធានធម្មជាតិបានយ៉ាងមានប្រសិទ្ធភាព ដោយមិនបង្កផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។ ចំណេះដឹងទាំងនេះរួមមាន ការជ្រើសរើសឫស្សី ការកែច្នៃ និងការប្រើប្រាស់អន្ទាក់។ ការដឹងថាឫស្សីប្រភេទណាល្អ មានអាយុប៉ុន្មាន និងមានលក្ខណៈយ៉ាងណាទើបអាចប្រើប្រាស់បានយូរ។ ការកែច្នៃ គឺជាជំនាញក្នុងការកាប់ ហាល បំបែក ចិត ចង និងត្បាញឫស្សីឲ្យទៅជារូបរាងអន្ទាក់ដែលអាចចាប់ត្រីបាន។ ចំណេះដឹងទាំងនេះគឺជាចំណេះដឹងដ៏មានតម្លៃដែលគួរតែត្រូវបានរក្សាទុក និងបន្តទៅជំនាន់ក្រោយ ដើម្បីកុំឲ្យបាត់បង់នូវកេរដំណែលដ៏ផូរផង់មួយនេះ។